មុខម្ហូបមួយទៀតគឺខជើងទា វាមានប្រភពដើមមកពីម្ហូបចិន-វៀតណាម ដែលបានចូលមកក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរវប្បធម៌។ គ្រឿងផ្សំសំខាន់ៗរួមមាន សាច់ទាកាប៉ា ពងទាឆ្អិន ផ្សិតក្រៀម ខ្ញី ខ្ទឹមស ផ្កាចន្ទន៍ ឆៃថាវ ប្រេងខ្យង ទឹកត្រី ស្ករត្នោត និងគ្រឿងទេសផ្សេងៗទៀត។ របៀបធ្វើគឺត្រូវយកសាច់ទាទៅរំងាស់ជាមួយគ្រឿងផ្សំទាំងអស់រហូតដល់ផុយ និងចូលជាតិល្អ។ មុខម្ហូបនេះនិយមធ្វើនៅពេលមានពិធីជួបជុំគ្រួសារ ពិធីបុណ្យទានធំៗ ឬពេលចង់ញ៉ាំអាហារបែបប្រពៃណី។